បទចម្រៀងសរសើរសម្រស់ធម្មជាតិ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីដួងព្រលឹងនៃទឹកដីសុវណ្ណភូមិដ៏ស្រស់ត្រកាល។ តាំងពីបុរាណកាលមក កវីខ្មែរតែងតែដកស្រង់យកភាពស្រស់បំព្រងនៃព្រៃព្រឹក្សា ភ្នំ និងទន្លេ មកចងក្រងជាបទចម្រៀង។ សម្រស់ធម្មជាតិក្នុងបទចម្រៀងខ្មែរ មិនត្រឹមតែផ្ដល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវក្ដីស្រឡាញ់ជាតិមាតុភូមិយ៉ាងជ្រាលជ្រៅ។ រាល់ឃ្លាប្រយោគដែលរៀបរាប់ពីធម្មជាតិ ជួយដាស់ស្មារតីឱ្យយើងចេះថែរក្សាបរិស្ថានជុំវិញខ្លួន។ សំនៀងដែលបន្លឺឡើងពីវាលស្រែពណ៌មាស បង្កើតបានជាទិដ្ឋភាពដ៏កក់ក្ដៅក្នុងចិត្តអ្នកស្ដាប់គ្រប់រូប។ ខ្មែរជាជាតិសាសន៍ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ដែលស្ដែងចេញតាមរយៈសិល្បៈតន្ត្រី។ បទចម្រៀងទាំងនេះជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា និងធូរស្បើយពីភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ។ ភាពសម្បូរបែបនៃជីវចម្រុះក្នុងប្រទេសកម្ពុជា គឺជាប្រភពគំនិតមិនចេះរីងស្ងួតសម្រាប់អ្នកនិពន្ធបទចម្រៀង។ ការស្ដាប់បទចម្រៀងសរសើរធម្មជាតិ ធ្វើឱ្យយើងកាន់តែមានមោទនភាពចំពោះភោគទ្រព្យធម្មជាតិដែលប្រទេសយើងមាន។ សម្រស់ទឹកសន្សើម និងខ្យល់រំភើយតាមជួរភ្នំ ត្រូវបានកវីលើកយកមកប្រៀបប្រដូចទៅនឹងសោភ័ណភាពនៃជីវិត។ បទចម្រៀងទាំងនេះដើរតួជាអ្នកនាំសារ ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ធម្មជាតិរបស់ខ្មែរទៅកាន់ពិភពលោក។ ក្នុងបរិបទខ្មែរ ធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជន គឺជាវត្ថុធាតុដើមដ៏មានតម្លៃសម្រាប់ទំនុកច្រៀង។ សំនៀងដែលរៀបរាប់ពីសម្រស់ដងទន្លេ ជួយរំលឹកយើងពីគុណតម្លៃនៃទឹកដែលជាប្រភពនៃជីវិត។ ការចងក្រងបទចម្រៀងសរសើរធម្មជាតិ គឺជាការរក្សាទុកនូវប្រវត្តិសាស្ត្រនៃទឹកដីឱ្យនៅគង់វង្សជានិរន្តរ៍។ បទចម្រៀងសរសើរធម្មជាតិគឺជាគ្រឿងលម្អដែលធ្វើឱ្យសិល្បៈចម្រៀងខ្មែរមានមន្តស្នេហ៍មិនអាចកាត់ថ្លៃបាន។ បទ «វាលស្រែវាលមាស» រៀបរាប់ពីសម្រស់នៃផលស្រូវពណ៌មាសដែលកំពុងរង់ចាំកសិករមកប្រមូលផល។ បទនេះជួយឱ្យយើងស្រមៃឃើញពីភាពសម្បូរសប្បាយ និងភោគផលដែលធម្មជាតិផ្ដល់ឱ្យមនុស្សលោក។ តាមរយៈបទ «វាលស្រែវាលមាស» យើងក៏ឃើញពីតម្លៃនៃញើសឈាមកសិករដែលរស់នៅដោយសុខដុមជាមួយធម្មជាតិ។ បទ «ផ្ការំដួលក្រចេះ» សរសើរពីក្លិនក្រអូបឈ្ងុយឈ្ងប់នៃផ្ការំដួលដែលជានិមិត្តរូបនៃស្រីស្រស់តាមដងទន្លេមេគង្គ។ បទចម្រៀងនេះបានលើកតម្លៃផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរ តាមរយៈអត្ថន័យដ៏ជ្រាលជ្រៅ។ ចំពោះបទ «សំបុកចាបមាស» វិញ គឺរៀបរាប់ពីសម្រស់ធម្មជាតិនៅតំបន់វាលភក់ និងជីវិតបក្សាបក្សី។ បទនេះបង្ហាញពីក្ដីស្រឡាញ់ចំពោះសត្វលោក និងភាពស្រស់បំព្រងនៃជម្រកធម្មជាតិរបស់ពួកវា។ បទ «សម្រស់បុរីអូយ៉ាដាវ» នាំអារម្មណ៍អ្នកស្ដាប់ឱ្យទៅកម្សាន្តនៅទឹកដីខេត្តរតនគិរី ដែលមានព្រៃភ្នំក្រំថ្មដ៏ខៀវស្រងាត់។ អត្ថន័យនៃបទនេះបានបង្ហាញពីមន្តស្នេហ៍នៃតំបន់ខ្ពង់រាប និងអាកាសធាតុដ៏ត្រជាក់ត្រជុំនៃភូមិភាគឦសាន។ បទ «មន្តស្នេហ៍ទឹកធ្លាក់ប៊ូស្រា» ជួយឱ្យយើងឮនូវសំឡេងទឹកធ្លាក់គ្រហឹម លាយឡំជាមួយសំឡេងបក្សីយំឆ្លងឆ្លើយ។ បទនេះគឺជាការបូជាសេចក្ដីស្រឡាញ់ចំពោះទឹកជ្រោះដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ បទ «ផ្កាយព្រឹក» បង្ហាញពីសម្រស់មេឃងងឹតដែលមានផ្កាយរះព្រោងព្រាត នៅពីលើវាលស្រែដ៏ស្ងប់ស្ងាត់។ បទចម្រៀងនេះផ្ដល់នូវអារម្មណ៍សន្តិភាព និងភាពសាមញ្ញនៃជីវិតជនបទនៅពេលព្រលឹមស្រាងៗ។ បទ «ដងស្ទឹងសង្កែ» រៀបរាប់ពីមន្តស្នេហ៍នៃទឹកស្ទឹងដែលហូរកាត់ខេត្តបាត់ដំបង។ បទនេះបានធ្វើឱ្យស្ទឹងសង្កែក្លាយជាកន្លែងដែលមានមន្តស្នេហ៍ និងជាទីប្រាថ្នារបស់អ្នកទេសចរគ្រប់រូប។ បទ «រាត្រីនៅខេត្តកំពត» សរសើរពីខ្យល់សមុទ្រ និងសម្រស់ភ្នំបូកគោដែលស្ថិតក្នុងអ័ព្ទត្រជាក់។ បទចម្រៀងនេះជួយឱ្យយើងស្រឡាញ់ឆ្នេរសមុទ្រ និងភ្នំខ្ពស់ៗដែលជាជញ្ជាំងការពារទឹកដី។ បទ «សម្រស់កោះកុង» សរសើរពីព្រៃកោងកាង និងឆ្នេរសមុទ្រដ៏វែងអន្លាយដែលគ្មានកន្លែងណាប្រៀបបាន។ បទនេះជួយឱ្យយើងយល់ពីតម្លៃនៃអេកូទេសចរណ៍ និងការការពារតំបន់ឆ្នេរ។ បទ «ស្ទឹងខៀវ» រៀបរាប់ពីទឹកស្ទឹងដ៏ថ្លាយង់ដែលហូរកាត់កណ្តាលព្រៃជ្រៅ បង្កើតបានជាទិដ្ឋភាពដូចសួគ៌ាលោក។ បទចម្រៀងនេះគឺជាការលើកតម្កើងភាពបរិសុទ្ធនៃធម្មជាតិដែលមិនទាន់មានការយាយីពីមនុស្ស។ បទ «ម្លប់ដូងទីដប់» ទោះបីជានិយាយពីស្នេហា ប៉ុន្តែក៏បានសរសើរពីសម្រស់ដើមដូងតាមមាត់សមុទ្រផងដែរ។ ដើមដូងក្នុងបទចម្រៀងខ្មែរ តែងតែតំណាងឱ្យភាពរឹងមាំ និងភាពស្រស់បំព្រងនៃតំបន់ឆ្នេរ។ គ្រប់បទចម្រៀងដែលរៀបរាប់ឈ្មោះទីកន្លែង សុទ្ធតែបង្កប់នូវការសរសើរសម្រស់ធម្មជាតិជានិច្ច។ សរុបមក បទចម្រៀងសរសើរធម្មជាតិក្នុងបរិបទខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ជាតិ។ តាមរយៈបទចម្រៀងទាំងនេះ យើងឃើញថាធម្មជាតិគឺជាអ្នកផ្ដល់ជីវិត និងជាបង្អែកផ្លូវចិត្តរបស់មនុស្សគ្រប់រូប។ ការលើកយកសម្រស់ធម្មជាតិមកច្រៀង ជួយឱ្យយុវជនជំនាន់ក្រោយស្គាល់ និងស្រឡាញ់ទឹកដីរបស់ខ្លួនកាន់តែខ្លាំង។ បទចម្រៀងនីមួយៗគឺជាសារផ្ដាំផ្ញើឱ្យយើងរួមគ្នាថែរក្សាភោគទ្រព្យធម្មជាតិឱ្យនៅគង់វង្សសម្រាប់កូនចៅ។ បើគ្មានធម្មជាតិដ៏ស្រស់បំព្រងទេ សិល្បៈចម្រៀងខ្មែរក៏ប្រហែលជាបាត់បង់រសជាតិអស់ពាក់កណ្ដាលដែរ។ យើងគ្រប់រូបមានកាតព្វកិច្ចការពារព្រៃឈើ និងប្រភពទឹក ដើម្បីឱ្យបទចម្រៀងសរសើរធម្មជាតិនៅតែបន្លឺឡើងជានិរន្តរ៍។ សម្រស់ធម្មជាតិក្នុងបទចម្រៀង គឺជាមរតកអរូបីដែលយើងត្រូវតែអភិរក្ស និងអភិវឌ្ឍឱ្យមានភាពច្នៃប្រឌិត។ រាល់សំនៀងដែលយើងបានឮ គឺជាការរំលឹកដល់ភាពរុងរឿងនៃទឹកដីសុវណ្ណភូមិរបស់យើង។ ការស្ដាប់បទចម្រៀងសរសើរធម្មជាតិ ជួយអប់រំចិត្តឱ្យមានការយល់ដឹងខ្ពស់ចំពោះតម្លៃនៃសន្តិភាព។ ធម្មជាតិគឺជាមិត្តដ៏ល្អបំផុតដែលមិនចេះនិយាយ ប៉ុន្តែវាបង្ហាញសម្រស់តាមរយៈចង្វាក់ភ្លេង និងទំនុកច្រៀង។ សូមឱ្យបទចម្រៀងសរសើរធម្មជាតិខ្មែរ នៅតែរំពងពេញវាលស្រែ និងទីក្រុងជារៀងរហូតតទៅ។ ការដឹងគុណចំពោះធម្មជាតិ គឺជាការដឹងគុណចំពោះជីវិតខ្លួនឯងពិតប្រាកដ។ សរុបសេចក្ដីទៅ សម្រស់ធម្មជាតិ និងបទចម្រៀងខ្មែរ គឺជាដួងព្រលឹងតែមួយដែលមិនអាចបំបែកចេញពីគ្នាបានឡើយ។